សំឡេងដ៏ពីរោះរបស់រាជិនីសម្លេងមាស រស់ សេរីសុទ្ធា ពិតជាបានដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់ ហើយបន្តល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។ មានកត្តាជាច្រើនដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកស្រីស្ថិតស្ថេរមិនសាបសូន្យ ដូចជា សមត្ថភាពសម្លេងពិសេស និងភាពច្នៃប្រឌិត។ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា ពិតជាមានទេពកោសល្យដ៏អស្ចារ្យដែលធ្វើឱ្យសំឡេងរបស់លោកស្រីនៅតែល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ ចំណុចសំខាន់ៗដែលធ្វើឱ្យលោកស្រីលេចធ្លោរួមមាន សំឡេងពីរោះក្រអួនក្រអៅ និងភាពបុិនប្រសព្វក្នុងការបកស្រាយបទចម្រៀង។ សំឡេងរបស់លោកស្រី រស់ សេរីសុទ្ធា មិនត្រឹមតែពីរោះស្រទន់ និងមានកម្លាំងប៉ុណ្ណោះទេ តែវាជាសំឡេងមួយដែល មានព្រលឹង និង អាចសំណ្ដំអារម្មណ៍អ្នកស្តាប់បានយ៉ាងជ្រាលជ្រៅ។ លោកស្រីអាចនាំអារម្មណ៍អ្នកស្តាប់ឱ្យលិចលង់ទៅក្នុងបទមនោសញ្ចេតនាដ៏សោកសៅ លង់ខ្លួនទៅក្នុងបទរាំវង់ដ៏អឺងកង ឬរំភើបជាមួយបទរ៉ុក។ ភាពអស្ចារ្យនៃសំឡេងលោកស្រី គឺស្ថិតនៅត្រង់ សមត្ថភាពសម្លេងក្នុងការច្រៀង បានយ៉ាងល្អឥតខ្ចោះ។ លោកស្រីអាចប្តូរពីសម្លេងខ្ពស់ទៅសម្លេងទាប ឬពីសម្លេងស្រាលទៅសម្លេងធ្ងន់បានយ៉ាងរលូន ធ្វើឲ្យបទចម្រៀងមានភាពរស់រវើក និងមិនស្ងួត។ សំឡេងរបស់លោកស្រីមាន ភាពបត់បែន និង ទូលំទូលាយ ដែលអនុញ្ញាតឲ្យលោកស្រីច្រៀងបានគ្រប់ប្រភេទចម្រៀង ដោយមិនមានការរឹតត្បិត។ លើសពីនេះ ទឹកដមសំឡេងរបស់លោកស្រីមាន លក្ខណៈពិសេស ដែលមិនអាចរកបានពីតារាចម្រៀងណាផ្សេងទៀត។ វាជាសំឡេងដែលមានភាព ស្រទន់ តែទន្ទឹមនឹងនោះក៏មាន ថាមពល គួរឲ្យកោតសរសើរ ដែលធ្វើឲ្យអ្នកស្តាប់គ្រប់ជំនាន់នៅតែចងចាំ និងមិនអាចបំភ្លេចបាន។ សំឡេងនេះហើយដែលបានធ្វើឲ្យលោកស្រីក្លាយជា រាជិនីសំឡេងមាស របស់កម្ពុជា។ ក្រៅពីមានសំឡេងដ៏ពីរោះក្រអួនក្រអៅពីធម្មជាតិ លោកស្រី រស់ សេរីសុទ្ធា ពិតជាមាន ភាពច្នៃប្រឌិតខ្ពស់ ក្នុងការបកស្រាយបទចម្រៀងនីមួយៗ រហូតធ្វើឲ្យបទចម្រៀងទាំងនោះមាន ព្រលឹង និង ភាពរស់រវើក ។ លោកស្រីមិនត្រឹមតែច្រៀងតាមភ្លេង ឬទំនុកច្រៀងដែលបានកំណត់នោះទេ ប៉ុន្តែបានបញ្ចេញនូវ មនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងពិតប្រាកដតាមរយៈសំឡេងរបស់លោកស្រី។ ការប្រើប្រាស់ ចង្វាក់ របស់លោកស្រីក៏មានភាពប៉ិនប្រសប់គួរឲ្យកត់សម្គាល់ ដោយអាចបត់បែនតាមបទទោះជាចង្វាក់ញាក់ ឬចង្វាក់យឺតយ៉ាងណាក្ដី។ នេះធ្វើឲ្យបទចម្រៀងមិនត្រឹមតែពីរោះទេ ថែមទាំងអាចទាក់ទាញអារម្មណ៍អ្នកស្ដាប់ឲ្យចូលទៅក្នុងសាច់រឿង ឬអត្ថន័យនៃបទចម្រៀងនោះ។ លើសពីនេះទៅទៀត ក្បាច់រាំ របស់លោកស្រីក៏មាន ភាពរស់រវើក និង ទាក់ទាញ យ៉ាងខ្លាំង ដែលធ្វើឲ្យការសម្ដែងទាំងមូលមានភាពលេចធ្លោ និងមិនធុញទ្រាន់។ ភាពច្នៃប្រឌិតទាំងនេះហើយ ដែលបានធ្វើឲ្យបទចម្រៀងរបស់ រស់ សេរីសុទ្ធា មានភាព អមតៈ និងនៅតែដក់ជាប់ក្នុងដួងចិត្តអ្នកគាំទ្រគ្រប់ជំនាន់ មិនថាមុនសម័យខ្មែរក្រហម ឬរហូតមកដល់បច្ចុប្បន្ននោះទេ។ បទចម្រៀងរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា មិនត្រឹមតែជាកម្រងតន្ត្រីដ៏ពីរោះនោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី "សម័យកាលមាស" របស់កម្ពុជា។ យុគសម័យនេះ គិតពី ទសវត្សរ៍ឆ្នាំ១៩៦០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ គឺជាអំឡុងពេលដ៏រុងរឿងនៃសិល្បៈវប្បធម៌ខ្មែរ ដែលពោរពេញទៅដោយសុខសន្តិភាព និងការរីកចម្រើន។ បទចម្រៀងរបស់លោកស្រីបានក្លាយជានិមិត្តរូបដ៏សំខាន់មួយនៃសម័យកាលដ៏អស្ចារ្យនោះ ដោយបានចាប់យកស្មារតីនៃភាពរីករាយ ភាពច្នៃប្រឌិត និងការលាយបញ្ចូលគ្នានៃវប្បធម៌ ដែលបានកំណត់និយមន័យយុគសម័យនោះ។ បទចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធា បានក្លាយជា បណ្ណាល័យសំឡេង មួយដែលផ្ទុកនូវអនុស្សាវរីយ៍ និងអារម្មណ៍នៃ "សម័យកាលមាស" នៅកម្ពុជា។ ក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៦០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមិនត្រឹមតែមាន សុខសន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុគសម័យដែល សេដ្ឋកិច្ចរីកចម្រើន និង សិល្បៈវប្បធម៌បានរីកដុះដាលយ៉ាងខ្លាំងក្លា ផងដែរ។ បទចម្រៀងទាំងនោះបានចាប់យកនូវ ស្មារតីនៃក្តីសង្ឃឹម ភាពសប្បាយរីករាយ និងទំនុកចិត្ត ដែលប្រជាជនខ្មែរមាននៅពេលនោះ។ បទចម្រៀងភាគច្រើន បានឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ ស្នេហា ការជួបជុំ និងការកម្សាន្ត ដែលសុទ្ធតែជាផ្នែកមួយនៃភាពរុងរឿងរបស់ប្រទេស។ តាមរយៈបទចម្រៀងរបស់លោកស្រី សេរីសុទ្ធា យើងអាចមើលឃើញពីរបៀបរស់នៅ សម្លៀកបំពាក់ ទំនៀមទម្លាប់ និងអារម្មណ៍ទូទៅរបស់សង្គមខ្មែរកាលពីសម័យនោះ។ ដូច្នេះហើយ បទចម្រៀងរបស់លោកស្រីមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជា មរតកប្រវត្តិសាស្ត្រវប្បធម៌ មួយដែលនៅតែមានឥទ្ធិពល និងដក់ជាប់ក្នុងអារម្មណ៍អ្នកស្តាប់រហូតមកដល់បច្ចុប្បន្ន។ ការលាយបញ្ចូលគ្នានៃវប្បធម៌ក្នុងតន្ត្រីខ្មែរនាសម័យកាលមាស គឺជាកត្តាដ៏សំខាន់មួយដែលបានជំរុញឱ្យឧស្សាហកម្មតន្ត្រីរីកចម្រើនយ៉ាងខ្លាំង។ វាជាការបង្ហាញពីគំនិត របស់សិល្បករ និងអ្នកបង្កើតសិល្បៈខ្មែរនៅពេលនោះ ដែលហ៊ានទទួលយកឥទ្ធិពលថ្មីៗពីបរទេសមកបំប្លែងទៅជាស្នាដៃសិល្បៈដែលមានអត្តសញ្ញាណខ្មែរច្បាស់លាស់។ លក្ខណៈសំខាន់ៗនៃការលាយបញ្ចូលគ្នាដូចជា ការប្រើប្រាស់ឧបករណ៍ភ្លេងចម្រុះ ការយកលំនាំតាម និងបកប្រែបទបរទេស ទេពកោសល្យរបស់អ្នកនិពន្ធ និងអ្នកសម្រួលភ្លេង ការបើកចិត្តទូលាយរបស់មហាជន។ នៅ "សម័យកាលមាស" តន្ត្រីករខ្មែរពិតជាមានភាពក្លាហាន និងចក្ខុវិស័យទូលាយក្នុងការបង្កើតទម្រង់ប្រពៃណី។ ពួកគេមិនបានប្រកាន់ខ្ជាប់តែឧបករណ៍ភ្លេងខ្មែរដែលមានស្រាប់ដូចជា ខ្លុយ ទ្រ រនាត ឬ គងវង្ស នោះទេ។ ផ្ទុយទៅវិញ ពួកគេបានបើកចិត្តទូលាយក្នុងការទទួលយក និងរួមបញ្ចូលនូវ ឧបករណ៍ភ្លេងបរទេស យ៉ាងទូលំទូលាយ។ ឧបករណ៍ដូចជា ហ្គីតាអគ្គិសនី , អង្គ័រដេអុង , ស្គរឈុត , ព្យាណូនិង ឧបករណ៍បាស ជាដើម ត្រូវបានយកមកប្រើប្រាស់យ៉ាងចុះសម្រុងគ្នាក្នុងបទចម្រៀងខ្មែរ។ ការផ្សំបញ្ចូលគ្នារវាងសូរសំឡេងឧបករណ៍ប្រពៃណី និងឧបករណ៍បរទេសនេះ បានបង្កើតនូវ សូរសំឡេងដ៏ប្លែក និង សម្បូរបែប ដែលមិនធ្លាប់មានពីមុនមក។ នេះហើយជាអ្វីដែលបានធ្វើឱ្យបទចម្រៀងខ្មែរកាន់តែ ទាក់ទាញ ស្របតាមចង្វាក់អន្តរជាតិ និង ទាន់សម័យ សម្រាប់យុគសម័យនោះ។ ក្នុងយុគសម័យមាសនៃតន្ត្រីខ្មែរ សិល្បករខ្មែរជាច្រើនរូបមិនត្រឹមតែចេះតែងបទចម្រៀងថ្មីៗប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងការ យកលំនាំតាម និងបកប្រែបទចម្រៀងបរទេសល្បីៗ មកបម្រើអារម្មណ៍មហាជនខ្មែរទៀតផង។ ពួកគេបានយកបទចម្រៀងបរទេសដែលមានចង្វាក់ពេញនិយមមក បកប្រែទំនុកច្រៀងជាភាសាខ្មែរ ឬ យកលំនាំតាមចង្វាក់ភ្លេង ដើម។ ប៉ុន្តែអ្វីដែលធ្វើឲ្យស្នាដៃទាំងនោះកាន់តែពិសេស និងមានតម្លៃនោះ គឺពួកគេបានបញ្ចូលនូវ អត្ថន័យបទចម្រៀងដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរ វប្បធម៌ និងជីវិតប្រចាំថ្ងៃរបស់ខ្មែរ ទៅក្នុងបទទាំងនោះ។ ឧទាហរណ៍ ពួកគេអាចនឹងបកប្រែបទចម្រៀងស្នេហាពីបរទេស ប៉ុន្តែដោយបន្ថែមនូវបរិបទស្នេហាបែបខ្មែរ ឬការប្រើប្រាស់ពាក្យពេចន៍ដែលខ្មែរយើងនិយមនិយាយ។ ការធ្វើបែបនេះបានធ្វើឲ្យបទចម្រៀងបរទេសទាំងនោះក្លាយជា ស្នាដៃថ្មីដែលមានលក្ខណៈខ្មែរនិយម ពេញលេញ ហើយងាយស្រួលចូលដល់ដួងចិត្តអ្នកស្តាប់ក្នុងស្រុកយ៉ាងឆាប់រហ័ស។ នេះមិនមែនត្រឹមតែជាការចម្លងនោះទេ តែជាការច្នៃប្រឌិតមួយដែលបានជួយពង្រីកវិសាលភាពតន្ត្រីខ្មែរឲ្យកាន់តែសម្បូរបែប និងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។ ភាពជោគជ័យដ៏ធំធេងនៃការលាយបញ្ចូលគ្នារវាងវប្បធម៌ក្នុងតន្ត្រីខ្មែរនាសម័យកាលមាស មិនអាចកាត់ផ្តាច់បានពី ទេពកោសល្យដ៏អស្ចារ្យ របស់ អ្នកនិពន្ធទំនុកច្រៀង និង អ្នកសម្រួលតន្ត្រីខ្មែរ នាពេលនោះឡើយ។ ពួកគេមិនត្រឹមតែមានការយល់ដឹងស៊ីជម្រៅអំពីតន្ត្រីប្រពៃណីខ្មែរប៉ុណ្ណោះទេ ថែមទាំងមានជំនាញខ្ពស់ក្នុងការ ផ្សំបញ្ចូលគ្នានូវធាតុផ្សំតន្ត្រីប្រពៃណី និងសម័យថ្មី ទៅជាបទចម្រៀងមួយដែលមានលក្ខណៈ ស៊ីចង្វាក់គ្នា និង ទំនើប។ អ្វីដែលកាន់តែពិសេស គឺពួកគេអាចធ្វើបែបនេះបានដោយនៅតែ រក្សាបាននូវអត្តសញ្ញាណខ្មែរ យ៉ាងច្បាស់លាស់ មិនបានបាត់បង់ឫសគល់ដើមឡើយ។ នេះបង្ហាញពីភាពប៉ិនប្រសប់ក្នុងការរៀបចំភ្លេង ការជ្រើសរើសពាក្យពេចន៍ និងការកសាងបទចម្រៀងទាំងមូលឱ្យមានភាពទាក់ទាញ និងយូរអង្វែង។ ការរីកចម្រើនដ៏អស្ចារ្យនៃតន្ត្រីខ្មែរនាសម័យកាលមាស ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ការបើកចិត្តទូលាយរបស់ប្រជាពលរដ្ឋខ្មែរ ផងដែរ។ ពួកគេមិនបានប្រកាន់ខ្ជាប់តែរឿងប្រពៃណីពេកនោះទេ ប៉ុន្តែបានបង្ហាញពីឆន្ទៈក្នុងការ ទទួលយកនូវរសជាតិថ្មីៗនៃតន្ត្រី ដែលជាការលាយបញ្ចូលគ្នារវាងបទភ្លេងខ្មែរ និងចង្វាក់បរទេស។ ភាពបើកចំហរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញឱ្យឧស្សាហកម្មតន្ត្រីអោយរីកដុះដាលយ៉ាងខ្លាំង។ នៅពេលដែលសាធារណជនមានការគាំទ្រ និងទទួលយកនូវអ្វីដែលថ្មី សិល្បករក៏មានកម្លាំងចិត្ត និងឱកាសក្នុងការបង្កើតស្នាដៃប្លែកៗកាន់តែច្រើនឡើង។ នេះជាទំនាក់ទំនងមួយដែលមានភាពវិជ្ជមាន ដែលបាននាំមកនូវយុគសម័យដ៏រុងរឿងសម្រាប់តន្ត្រីខ្មែរ។ លោកស្រី រស់ សេរីសុទ្ធា ក្នុងនាមជាតារាចម្រៀងលេចធ្លោមួយរូប បានក្លាយជា និមិត្តរូបនៃភាពច្នៃប្រឌិត ។ លោកស្រីមិនត្រឹមតែច្រៀងបទចម្រៀងចង្វាក់ថ្មីៗនោះទេ ថែមទាំងបានរួមចំណែកធ្វើឱ្យចង្វាក់ទាំងនោះកាន់តែពេញនិយម និងមានឥទ្ធិពលទៅលើតារាចម្រៀងជំនាន់ក្រោយៗទៀតផង។ នេះហើយជាអ្វីដែលបានធ្វើឱ្យតន្ត្រីខ្មែរនាសម័យនោះក្លាយជាផ្នែកមួយដ៏សំខាន់នៃ "សម័យកាលមាស"។ ក្រៅពីទេពកោសល្យដ៏វិសេសវិសាល និងស្នាដៃចម្រៀងដ៏អស្ចារ្យ កត្តាមួយទៀតដែលធ្វើឲ្យ រាជិនីរស់ សេរីសុទ្ធា នៅតែដក់ជាប់ជានិច្ចក្នុងដួងចិត្តប្រជាជនខ្មែរ គឺជារឿងរ៉ាវ ជីវិតដ៏សោកនាដកម្ម និងអាថ៌កំបាំង របស់លោកស្រី។ ជោគវាសនាដ៏ព្រាត់ប្រាសរបស់លោកស្រីបានបន្ថែមស្រទាប់អារម្មណ៍ជ្រាលជ្រៅមួយទៀត ទៅលើកេរដំណែលសិល្បៈរបស់លោកស្រី។ ជីវិតដ៏រុងរឿងរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានបញ្ចប់ទៅដោយ សោកនាដកម្មដ៏សោកសៅបំផុត ក្នុងអំឡុង របបខ្មែរក្រហម គិតពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ នេះមិនមែនជាការបាត់បង់ដោយចៃដន្យនោះទេ ប៉ុន្តែជាផ្នែកមួយនៃ របបខ្មៅងងឹតជាប្រវត្តិសាស្ត្រ ដែលបានបោកបក់លើប្រជាជនខ្មែរទាំងមូល។ របបដ៏ព្រៃផ្សៃនេះបានកំណត់គោលដៅបំផ្លាញរាល់ទម្រង់នៃវប្បធម៌ សិល្បៈករ និងបញ្ញវន្ត ដោយចាត់ទុកថាជាសត្រូវរបស់បដិវត្តន៍។ លោកស្រី រស់ សេរីសុទ្ធា ក្នុងនាមជាតារាចម្រៀងដ៏ល្បីល្បាញបំផុតមួយរូប ដែលជា និមិត្តរូបនៃសេរីភាព និងភាពរុងរឿង នៃសម័យកាលមាស ត្រូវបានរងគ្រោះដោយផ្ទាល់ពីគោលនយោបាយនោះ។ ការបាត់បង់លោកស្រី ក៏ដូចជាសិល្បករឆ្នើមៗជាច្រើនរូបទៀត ដូចជា ស៊ីន ស៊ីសាមុត ហួយមាស និង ប៉ែនរ៉ន ជាដើម ដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសិល្បៈតន្ត្រីខ្មែរ បានបន្សល់ទុកនូវ ការសោកស្ដាយ និង ភាពអាល័យ យ៉ាងខ្លាំងក្លាចំពោះប្រជាជនខ្មែរគ្រប់ជំនាន់។ នេះគឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែសម្រាប់គ្រួសារលោកស្រីផ្ទាល់ប៉ុណ្ណោះទេ តែសម្រាប់ បេតិកភណ្ឌវប្បធម៌ជាតិ ទាំងមូល ដែលបានបាត់បង់ធនធានមនុស្សដ៏មានតម្លៃ និងស្នាដៃសិល្បៈជាច្រើនដែលមិនអាចកាត់ថ្លៃបាន។ ជោគវាសនារបស់លោកស្រី សេរីសុទ្ធា បានក្លាយជា និមិត្តរូបនៃការឈឺចាប់ ដែលសិល្បៈ និងសិល្បករខ្មែរបានជួបប្រទះក្នុងអំឡុងពេលរបបដ៏ខ្មៅងងឹតនោះ។ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យសំឡេងរបស់លោកស្រីនៅតែស្ថិតស្ថេរក្នុងដួងចិត្តខ្មែរ ព្រោះវាមិនត្រឹមតែជាតន្ត្រីទេ តែជា សាក្សីនៃប្រវត្តិសាស្ត្រ ដ៏ជូរចត់មួយផងដែរ។ អាថ៌កំបាំងជុំវិញការស្លាប់របស់លោកស្រី រស់ សេរីសុទ្ធា បានក្លាយជាចំណុចមួយដែលកាន់តែធ្វើឲ្យលោកស្រីស្ថិតស្ថេរក្នុងការចងចាំរបស់ប្រជាជនខ្មែរ។ រហូតមកដល់បច្ចុប្បន្ន គ្មាននរណាម្នាក់ដឹងច្បាស់ពី ទីកន្លែងពិតប្រាកដ មូលហេតុ និងពេលវេលា នៃការបាត់បង់ជីវិតរបស់លោកស្រីឡើយ។ ក្នុងអំឡុង និងក្រោយរបបខ្មែរក្រហម ពាក្យចចាមអារ៉ាម និងការរៀបរាប់ផ្សេងៗគ្នាជាច្រើន បានលេចឡើង។ ខ្លះថា លោកស្រីត្រូវបានគេសម្លាប់ដោយសារការច្រៀងបទចម្រៀងស្នេហា ឬបទបរទេស ដែលផ្ទុយពីគោលការណ៍របបខ្មែរក្រហម។ ខ្លះទៀតថា លោកស្រីស្លាប់ដោយសារជំងឺ ឬការអត់ឃ្លាននៅតាមជំរុំការងារ ឬក្នុងអំឡុងពេលធ្វើដំណើរដោយបង្ខំ។ ហើយក៏មានការរៀបរាប់ដែលថា លោកស្រីត្រូវបានបង្ខំឱ្យរៀបការជាមួយមន្ត្រីខ្មែរក្រហម ហើយក្រោយមកក៏បាត់ខ្លួនទៅដោយគ្មានដំណឹងសោះ។ ភាពស្រពេចស្រពិលនេះបានធ្វើឲ្យ មហាជននៅតែចង់ដឹង ចង់ស្វែងយល់ និងនឹកអាល័យជានិច្ចចំពោះជោគវាសនារបស់រាជិនីសំឡេងមាសរូបនេះ។ វាជាផ្នែកមួយនៃសោកនាដកម្មរួមរបស់ប្រទេស ដែលបានបាត់បង់នូវធនធានមនុស្សដ៏មានទេពកោសល្យជាច្រើន។ ភាពអាថ៌កំបាំងដែលនៅសេសសល់ជុំវិញការស្លាប់របស់លោកស្រី បានបន្ថែមនូវ អារម្មណ៍ដ៏ជក់ចិត្ត មួយទៀតទៅលើរឿងរ៉ាវជីវិតរបស់លោកស្រី។ វាបានជំរុញឲ្យមនុស្សជំនាន់ក្រោយកាន់តែចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមអំពីជីវិតដ៏លេចធ្លោ និងអំពីសោកនាដកម្មរបស់លោកស្រី រស់ សេរីសុទ្ធា ដែលនេះជាការបាត់បង់ដ៏ធំធេង របស់ប្រទេសជាតិ។ ទោះបីជារាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានបាត់បង់ជីវិតទៅហើយក៏ដោយ ក៏កេរ្តិ៍ដំណែលដ៏អស្ចារ្យរបស់លោកស្រីនៅតែរស់រានមានជីវិតជានិច្ច។ ស្នាដៃ និងវត្តមានរបស់លោកស្រីបន្ត ជះឥទ្ធិពលយ៉ាងខ្លាំងក្លា ទៅលើតន្ត្រី និងវប្បធម៌ខ្មែរ រហូតក្លាយជា និមិត្តរូប មួយដែលមិនអាចកាត់ថ្លៃបាន។ បទចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធា ត្រូវបាន សិល្បករជំនាន់ក្រោយយកមកច្រៀងឡើងវិញ ឬភាសាអង់គ្លេស ហៅថា Cover និងធ្វើ ការកែច្នៃនៃសាច់ភ្លេង ទាំងក្នុងស្រុក និងក្រៅប្រទេស។ វាពិតជាសក្ខីភាពដ៏រឹងមាំមួយដែលបញ្ជាក់ពី ឥទ្ធិពលដ៏ខ្លាំងក្លា និង ភាពអមតៈ នៃស្នាដៃរបស់លោកស្រី។ នេះមិនមែនត្រឹមតែជាការច្រៀងឡើងវិញនោះទេ ប៉ុន្តែវាជាការ បន្តជីវិត ដល់បទចម្រៀងទាំងនោះ ឲ្យនៅតែអាចបន្តរស់រាន និងល្បីល្បាញក្នុងចំណោមអ្នកស្តាប់គ្រប់ជំនាន់។ ការ Cover បង្ហាញពីការគោរព និងការទទួលស្គាល់នូវតម្លៃដើមនៃបទចម្រៀង ដោយរក្សាស្នាដៃដើមរបស់លោកស្រី។ រីឯ ការ Remake បង្ហាញពីភាពច្នៃប្រឌិតក្នុងការនាំយកបទចម្រៀងចាស់មកផ្លាស់ប្ដូររូបរាងថ្មីឲ្យស័ក្តិសមនឹងរសនិយមតន្ត្រីសម័យបច្ចុប្បន្ន ដូចជាការបន្ថែមចង្វាក់ ឬឧបករណ៍ភ្លេងថ្មីៗ។ ទាំងពីរនេះបានជួយឲ្យបទចម្រៀងរបស់លោកស្រីបន្តល្បីល្បាញដល់អ្នកស្តាប់ជំនាន់ថ្មីៗដែលមិនបានរស់នៅក្នុងសម័យកាលមាសរបស់លោកស្រី។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា សិល្បៈពិតប្រាកដនឹងស្ថិតស្ថេរជារៀងរហូត ឆ្លងកាត់របបគ្រប់គ្រង និងការផ្លាស់ប្ដូរពេលវេលា ព្រមទាំងបន្តជះឥទ្ធិពលដល់ការច្នៃប្រឌិតតន្ត្រីនៅក្នុងប្រទេស។ សំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោកស្រី រស់ សេរីសុទ្ធា ពិតជាបានឆ្លងផុតព្រំដែនជាតិ ហើយល្បីល្បាញរហូតដល់ ឆាកអន្តរជាតិ ថែមទៀតផង។ ភាពល្បីល្បាញនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ តែដោយសារ គុណភាព និងភាពពិសេស នៃតន្ត្រីរបស់លោកស្រី ដែលមានលក្ខណៈប្លែកពីតន្ត្រីដទៃទៀតនៅពេលនោះ។ អ្នកស្រាវជ្រាវតន្ត្រីបរទេសដែលសិក្សាពីតន្ត្រីអាស៊ីអាគ្នេយ៍ អ្នកគាំទ្រតន្ត្រីរសជាតិដើម ដែលតែងតែស្វែងរកបទភ្លេងប្លែកៗពីអតីតកាល និងសូម្បីតែ អ្នកផលិតភាពយន្ត បរទេសមួយចំនួន ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយពួកគេបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីតន្ត្រីខ្មែរនាសម័យកាលមាសនោះ ជាពិសេសបទចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធា។ ពួកគេបានរកឃើញនូវភាពប្លែក ភាពច្នៃប្រឌិត និងគុណភាពខ្ពស់នៃបទចម្រៀងទាំងនោះ ដែលអាចប្រៀបធៀបនឹងបទចម្រៀងល្បីៗនៅលោកខាងលិចនាពេលនោះ។ ការចាប់អារម្មណ៍ពីអន្តរជាតិនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយវប្បធម៌តន្ត្រីខ្មែរ ដ៏សម្បូរបែប និងមានតែមួយគត់ទៅកាន់ពិភពលោក។ វាបាន បើកទ្វារ ឲ្យបរទេសបានស្គាល់ និងកោតសរសើរចំពោះសិល្បៈដ៏អស្ចារ្យរបស់កម្ពុជា ដែលធ្លាប់បានរីកចម្រើនយ៉ាងខ្លាំងក្លាមុនពេលជួបសោកនាដកម្ម។ សំឡេងរបស់លោកស្រី សេរីសុទ្ធា បានក្លាយជា ស្ពានតភ្ជាប់វប្បធម៌ ខ្មែរទៅកាន់ទស្សនិកជនទូទាំងសកលលោក បង្ហាញពីភាពរឹងមាំ និងភាពអមតៈនៃសិល្បៈខ្មែរ ទោះបីជាមានការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ។ ការចូលរួមថែរក្សាពីសំណាក់បរទេសបានរំឭកថា ទោះបីជាមានរឿងអាក្រក់កើតឡើងក៏ដោយ ក៏តម្លៃពិតនៃសិល្បៈនឹងមិនសាបសូន្យឡើយ។ វត្តមាននៃបទចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធា មិនមែនត្រឹមតែជាបទភ្លេងដ៏ពីរោះនោះទេ ប៉ុន្តែវាបានក្លាយជា និមិត្តរូបនៃការតស៊ូ ដ៏រឹងមាំរបស់វប្បធម៌ខ្មែរ។ ភាគច្រើននៃបទចម្រៀងនេះ បានរងការបំផ្លិចបំផ្លាញយ៉ាងដំណំពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយថែមទាំងចង់ព្យាយាមលុបបំបាត់រាល់ទម្រង់សិល្បៈ អប់រំ និងអត្តសញ្ញាណជាតិទាំងស្រុង។ ក្រោយរបបខ្មែរក្រហម ការដែលប្រជាជនខ្មែរបានចាប់ផ្ដើម ស្តាប់ ស្វែងរក និង រក្សាទុក បទចម្រៀងទាំងនេះឡើងវិញ គឺជាការបង្ហាញពី ការចងចាំ នូវអតីតកាលដ៏រុងរឿង។ ហើយថែមទាំងជាការតាំងចិត្ត និងថែរក្សាមិនឱ្យបាត់បង់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្មែរនេះឡើយ។ សំឡេងរបស់លោកស្រី រស់ សេរីសុទ្ធា ដែលបានបន្លឺឡើងសារជាថ្មី គឺប្រៀបដូចជា សំឡេងនៃក្តីសង្ឃឹម និង ការរស់រានឡើងវិញ នៃវប្បធម៌ខ្មែរ។ លោកស្រីបានក្លាយជាតំណាងឱ្យ ភាពរឹងមាំនៃសិល្បៈ ដែលនៅតែអាចរស់រានមានជីវិត និងបន្តផ្តល់កម្លាំងចិត្ត ទោះបីជាបានឆ្លងកាត់មហន្តរាយដ៏ធំធេង និងការឈឺចាប់យ៉ាងណាក៏ដោយ។ វត្តមាននៃសំឡេងលោកស្រីគឺជាសក្ខីភាពមួយដែលថា វប្បធម៌ខ្មែរនឹងមិនស្លាប់ឡើយ ផ្ទុយទៅវិញ វាបានបង្ហាញពី ភាពធន់ និង អមតភាព នៃបេតិកភណ្ឌសិល្បៈខ្មែរដែលមិនអាចបំផ្លាញបាន។ សំឡេងរបស់លោកស្រី សេរីសុទ្ធា មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ តែជា ការប្រារព្ធអបអរសាទរនូវជ័យជំនះរបស់វប្បធម៌ លើភាពអាក្រក់ និងការបំផ្លិចបំផ្លាញ។ សរុបមក សំឡេងដ៏ពីរោះក្រអួនក្រអៅរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានដក់ជាប់ជានិច្ចក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។ នេះមិនត្រឹមតែដោយសារ ទេពកោសល្យដ៏អស្ចារ្យ និង ភាពច្នៃប្រឌិត របស់លោកស្រីក្នុងការបកស្រាយបទចម្រៀងគ្រប់ទម្រង់នោះទេ។ លើសពីនេះ បទចម្រៀងរបស់លោកស្រីក៏ជាផ្នែកមួយដ៏សំខាន់នៃ ប្រវត្តិសាស្ត្រវប្បធម៌ដ៏រុងរឿង របស់កម្ពុជា ឆ្លុះបញ្ចាំងពី "សម័យកាលមាស" ដែលពោរពេញដោយសុខសន្តិភាព និងការរីកចម្រើន។ ព្រមជាមួយគ្នានោះ រឿងរ៉ាវជីវិតដ៏សោកនាដកម្ម និង អាថ៌កំបាំងជុំវិញការស្លាប់ របស់លោកស្រីនៅក្នុងរបបខ្មែរក្រហម ក៏បានបន្សល់ទុកនូវភាពអាល័យគ្មានទីបញ្ចប់ និងបានធ្វើឲ្យលោកស្រីក្លាយជានិមិត្តរូបនៃការតស៊ូនៃវប្បធម៌។ កេរ្តិ៍ដំណែលរបស់លោកស្រី រស់ សេរីសុទ្ធា នឹងបន្តរស់រានមានជីវិតជានិច្ចក្នុងបេះដូងប្រជាជនខ្មែរ មិនថាតាមរយៈការយកមកច្រៀងឡើងវិញ ឬភាសាអង់គ្លេស ហៅថា Cover និងធ្វើ ការកែច្នៃនៃសាច់ភ្លេងឡើងវិញ ការ ផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ ឬក្នុងនាមជា និមិត្តរូបនៃការតស៊ូនៃវប្បធម៌ នោះទេ។